ផ្អកមួយប្រភេទទៀតដែលគេឃើញថា ប្រជាជនខ្មែរនិយមបរិភោគដែរនោះគឺ ផ្អកសាច់ជ្រូក។ ផ្អកនេះមានលក្ខណៈខុសប្លែកពីផ្អកទាំងប៉ុន្មានខាងលើបន្តិច ដោយសារយើងមិនប្រើប្រាស់ត្រី ឬ កំពឹសទេ ប៉ុន្តែយើងយកសាច់ជ្រូកដើម្បីធ្វើវិញ។ ចំំណែកឯដំណាក់កាល និងគ្រឿងផ្សំសម្រាប់ធ្វើផ្អកសាច់ជ្រូកវិញ គឺមិនខុសគ្នាពីផ្អកឯទៀតៗនោះទេ។ ផ្អកនេះងាយស្រួលធ្វើជាងផ្អកទូទៅ ប៉ុន្តែ ដើម្បីឱ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ យើងត្រូវផ្អាប់វាទុកឱ្យបានត្រឹមត្រូវ និងគ្រប់ថ្ងៃកំណត់។ ក្រឡេកមកមើលគ្រឿងផ្សំវិញ មានដូចជា សាច់ជ្រូកបីជាន់ ១គីឡូ អំបិល ៧០ក្រាម ឬ ៣ស្លាបព្រាបាយ។ រីឯគ្រឿងសម្រាប់ចាវ រួមមាន អង្ករលីង ៧០ក្រាម ឬ ៣ស្លាបព្រាបាយ រំដេង ១ខាំ និងស្ករត្នោត ១ខាំកន្លះ ឬ ២ស្លាបព្រាបាយ។ ក្រោយពីរៀបចំគ្រឿងផ្សំរួចរាល់ ដោយមិនបង្អង់យូរ យើងទៅមើលវិធីធ្វើទាំងអស់គ្នា។ ជាដំំបូង យើងយកអំបិលក្រួស ៧០ក្រាម ទៅបុកឱ្យម៉ដ្ដបន្តិច ដើម្បីងាយស្រួលប្រឡាក់ជាមួយសាច់។ ចំពោះសាច់ជ្រូកបីជាន់ យើងត្រូវលាងទឹកឱ្យស្អាត និងវះជាបន្ទះៗស្ដើងល្មម មិនក្រាស់ពេក។ ក្រោយមកទៀត យើងត្រូវយកអំបិលពាក់កណ្ដាលសិនទៅប្រឡាក់ជាមួយសាច់ជ្រូកបីជាន់ ដោយច្របាច់វាចុះឡើង១០នាទី ដើម្បីឱ្យសាច់ចូលជាតិអំបិលបានល្អ។ ការច្របាច់សាច់ និងអំបិលឱ្យបានចូលគ្នាល្អ ធ្វើឱ្យសាច់របស់យើងមិនងាយស្អុយ ហើយមានពណ៌ក្រហមល្អ។ ពេលឃើញថាសាច់ចូលជាតិល្អហើយ សឹមយើងបន្ថែមអំបិលដែលនៅសល់ចូល រួចបន្តច្របាច់រហូតលែងឃើញគ្រាប់អំបិល។ ជំហានបន្ទាប់់ យើងត្រូវយកសាច់នោះទៅច្រកចូល ក្រឡ ឬ កែវស្អាតមួយ ដើម្បីផ្អាប់វាទុកសិន។ ចំពោះរយៈពេលផ្អាប់ គឺយើងត្រូវទុករយៈពេលប្រហែល៥ថ្ងៃ ដោយជៀសវាងកុំដាក់វាក្នុងទូទឹកកក ឬត្រូវថ្ងៃឱ្យសោះ។ ៥ថ្ងៃបន្ទាប់ យើងអាចយកសាច់ជ្រូកប្រឡាក់មកចាវបាន។ ជាដំបូង យើងត្រូវចាក់វាចេញពីកែវ និង ទុកឱស្រក់ទឹកល្អសិន ទើបយកវាទៅលាយជាមួយអង្ករលីង និង រំដេងម៉ដ្ឋ ព្រមទាំងស្ករត្នោត ១ខាំកន្លះផងដែរ។ មួយវិញទៀត កាលណាយើងប្រើរំដេងកាន់តែចាស់ ផ្អករបស់យើងនឹងកាន់តែមានក្លិនឈ្ងុយល្អ។ ក្រោយពីចាវរួច យើងត្រូវផ្អាប់ផ្អកសាច់ជ្រូកយ៉ាងហោចណាស់១អាទិត្យ ដើម្បីឱ្យវាចេញរសជាតិជូរ។ ភាគច្រើន គេនិយមយកផ្អកសាច់ជ្រូកទៅចៀន និងផ្ទាប់ជាមួយបន្លែស្រស់ៗ ហើយបរិភោគជាមួយបាយក្ដៅៗ ធ្វើឱ្យវាមានរសជាតិឆ្ងាញ់ពិសាណាស់។ សរុបមក ការធ្វើផ្អករបស់ខ្មែរយើងមានច្រើនប្រភេទ ក៏ប៉ុន្តែអ្វីដែលពិសេសនោះគឺជារបៀបដែលប្រជាជនខ្មែរបានច្នៃត្រី និងសាច់ទៅជាគ្រឿងផ្អាប់មួយបែបដែលមានរសជាតិមួយឆ្ងាញ់ប្លែក ព្រមទាំងអាចរក្សាទុកបានយូរថែមទៀតផង។